សម័យខ្មែរក្រហម គឺជាសម័យដ៏ខ្មៅងងឹតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយរបបនេះដឹកនាំដោយប៉ុលពតដែលបានកាន់កាប់ប្រទេសកម្ពុជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ក្នុងរយៈពេល ៤ ឆ្នាំនេះ ខ្មែរក្រហមបានព្យាយាមផ្លាស់ប្តូរសង្គមកម្ពុជាទៅជាសង្គមកសិកម្មបែបកុម្មុយនិស្តគ្មានវណ្ណៈ ដោយបង្ខំឱ្យប្រជាជននៅទីក្រុងទាំងអស់ទៅរស់នៅ និងធ្វើការនៅតាមជនបទ។ ក្រឡេកមកមើល ប្រព័ន្ធសន្តិសុខក្នុងសម័យខ្មែរក្រហមវិញ គឺជាយន្តការដ៏ស្មុគស្មាញមួយ។ វាត្រូវបានបង្កើតឡើងដើម្បីធានានូវការគ្រប់គ្រងដាច់ខាតរបស់អង្គការបដិវត្តន៍ ទៅលើប្រជាជនកម្ពុជាទាំងអស់។ វាមិនមែនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយសម្រាប់ការលុបបំបាត់គូប្រជែងនយោបាយ ការបង្ក្រាបរាល់ទម្រង់នៃការប្រឆាំង និងការកសាងសង្គមកុម្មុយនិស្តសុទ្ធសាធតាមឧត្តមគតិរបស់ពួកគេ។ បន្ថែមលើនេះ ប្រព័ន្ធសន្តិសុខត្រូវបានរៀបចំឡើងយ៉ាងតឹងរ៉ឹង និងព្រៃផ្សៃបំផុត។ វាគឺដើម្បីធានាថា ការគ្រប់គ្រងរបស់របបកុម្មុយនីស្តមានគោលដៅសំខាន់គឺលុបបំបាត់រាល់ការប្រឆាំងផ្ទៃក្នុង និងរក្សាបដិវត្តន៍។ បើនិយាយពី មន្ទីរសន្តិសុខវិញ គឺជាបណ្តាញគុក និងមណ្ឌលសួរចម្លើយដែលរីករាលដាលទូទាំងប្រទេសកម្ពុជា។ មន្ទីរសន្តិសុខនីមួយៗត្រូវបានគ្រប់គ្រងដោយកងកម្លាំងសន្តិសុខរបស់អង្គការ ដែលត្រូវបានបណ្តុះបណ្តាលឱ្យមានភាពស្មោះត្រង់ដាច់ខាតចំពោះមជ្ឈមណ្ឌល។ ទីមួយ មន្ទីរ ស-២១ ឬគុកទួលស្លែង គឺជាមន្ទីរសន្តិសុខដ៏ល្បីល្បាញបំផុត និងជាមជ្ឈមណ្ឌលដ៏សំខាន់នៃប្រព័ន្ធសន្តិសុខរបស់ខ្មែរក្រហម។ វាត្រូវបានដឹកនាំដោយ កាំង ហ្គេកអៀវ ហៅ ឌុច។ មុនឆ្នាំ១៩៧៥ វាគឺជាវិទ្យាល័យមួយដែលមានឈ្មោះថា វិទ្យាល័យទួលស្លែង។ ប៉ុន្តែក្រោយមក ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ទីនេះត្រូវបានផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌលឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងប្រហារជីវិត។ អ្នកទោសភាគច្រើនដែលត្រូវបានបញ្ជូនទៅ ស-២១ មិនដែលបានត្រឡប់មកវិញឡើយ។ ដំណើរការនៅក្នុង ស-២១ មានដូចជា ការមកដល់ ការឃុំឃាំង ការសួរចម្លើយ និងទារុណកម្ម ការកត់ត្រា និងការប្រហារជីវិត។ ចំពោះ ការមកដល់គឺ នៅពេលអ្នកទោសមកដល់ ស-២១ ពួកគេត្រូវបានថតរូប ចុះបញ្ជីឈ្មោះ និងដកហូតសម្ភារៈផ្ទាល់ខ្លួនទាំងអស់។ ពួកគេត្រូវបានចាត់ទុកថាជា ខ្មាំង មុនពេលមានការស៊ើបអង្កេតណាមួយ។ ឯការឃុំឃាំងគឺ អ្នកទោសត្រូវបានឃុំខ្លួននៅក្នុងបន្ទប់តូចៗ ដោយដាក់ច្រវាក់ និងស្ថិតក្រោមការយាមកាមយ៉ាងតឹងរ៉ឹង។ ដោយឡែក ចំពោះលក្ខខណ្ឌរស់នៅមានលក្ខណៈអមនុស្សធម៌បំផុតសម្រាប់ប្រជាជន។ ចំណែកការសួរចម្លើយ និងទារុណកម្ម គឺជាដំណាក់កាលដ៏សំខាន់ ហើយមានគោលបំណងគឺដើម្បីបង្ខំឱ្យអ្នកទោស "សារភាព" នូវបទឧក្រិដ្ឋរបស់ពួកគេ។ ជាធម្មតា វាជាការចោទប្រកាន់មិនពិត និងដើម្បី "ទម្លាយ" បណ្តាញសម្ងាត់នៃ "ខ្មាំង" ដទៃទៀត។ រីឯ ការកត់ត្រាវិញ គឺរាល់ព័ត៌មានដែលទទួលបានពីការសួរចម្លើយ រូបថតអ្នកទោស សេចក្តីរាយការណ៍ និងការសារភាពបង្ខំ ត្រូវបានកត់ត្រាទុកយ៉ាងលម្អិតដោយក្រុមការងាររបស់ឌុច។ ឯកសារទាំងនេះត្រូវបានប្រើប្រាស់ដើម្បីបង្ហាញពី ភស្តុតាង នៃអំពើក្បត់ជាតិ និងជាមូលដ្ឋានសម្រាប់ការប្រហារជីវិត។ ជាចុងក្រោយនោះគឺ ការប្រហារជីវិត ព្រោះបន្ទាប់ពីការសួរចម្លើយចប់ អ្នកទោសភាគច្រើនត្រូវបានបញ្ជូនទៅ វាលពិឃាតជើងឯក។ វានៅមិនឆ្ងាយពី ស-២១ ទេ ហើយវាជាកន្លែងដើម្បីប្រហារជីវិត។ ការប្រហារជីវិតត្រូវបានធ្វើឡើងយ៉ាងឃោរឃៅ ដោយមិនខ្ជះខ្ជាយគ្រាប់កាំភ្លើង ដូចជាការវាយនឹងចបកាប់ ឬប្រើវត្ថុមុតស្រួចផ្សេងៗ។ ក្រៅពី ស-២១ ក៏មានមន្ទីរសន្តិសុខជាច្រើនទៀតដែលប្រតិបត្តិការនៅតាមបណ្តាខេត្ត និងតំបន់នានាដូចជា មន្ទីរ ភី-៨ នៅខេត្តកំពង់ធំ ឬមន្ទីរ ម-១៣ នៅខេត្តកំពង់ចាមជាដើម។ មន្ទីរទាំងនេះមានមុខងារស្រដៀងគ្នាទៅនឹង ស-២១ ដែរ ប៉ុន្តែប្រតិបត្តិការក្នុងកម្រិតតូចជាង។ មួយវិញទៀត ខ្មាំងរបស់អង្គការក៏មាននៅក្នុងប្រព័ន្ធសន្តិសុខក្នុងសម័យខ្មែរក្រហមផងដែរ។ ពាក្យ ខ្មាំងរបស់អង្គការ មិនមាននិយមន័យច្បាស់លាស់ ឬថេរនោះទេ ហើយវាអាចផ្លាស់ប្តូរទៅតាមដំណាក់កាលនយោបាយរបស់ខ្មែរក្រហម។ នេះបានធ្វើឱ្យប្រជាជនរស់នៅក្នុងភាពភ័យខ្លាចជានិច្ច ព្រោះនរណាម្នាក់អាចក្លាយជាខ្មាំងដោយមិនដឹងខ្លួន។ ដំណាក់កាលដំបូង ១៩៧៥-១៩៧៧ គឺអតីតមន្ត្រីនិងយោធារបបសាធារណរដ្ឋខ្មែរ លន់ នល់ ជាគោលដៅដំបូង និងសំខាន់បំផុត។ ពួកគេត្រូវបានប្រមូលផ្តុំ និងប្រហារជីវិតស្ទើរតែទាំងអស់តាំងពីដើមដំបូង។ បញ្ញវន្ត និងអ្នកជំនាញ ដែលជាគ្រូបង្រៀន វេជ្ជបណ្ឌិត វិស្វករ និស្សិត និងអ្នកមានការអប់រំខ្ពស់ ត្រូវបានចាត់ទុកថាជាគ្រោះថ្នាក់ ដោយសារពួកគេអាចគិតដោយខ្លួនឯង ឬមានឥទ្ធិពលលើអ្នកដទៃ។ ពួកគេត្រូវបានបង្ខំឱ្យធ្វើការងារកសិកម្មយ៉ាងធ្ងន់ធ្ងរឬត្រូវបានសម្លាប់ចោល។ អ្នកដែលមានទំនាក់ទំនងបរទេស សំដៅលើអ្នកដែលធ្លាប់រស់នៅបរទេស មានសាច់ញាតិនៅបរទេស ឬចេះភាសាបរទេស ត្រូវបានសង្ស័យថាជាភ្នាក់ងារចារកម្ម។ ជនជាតិភាគតិច និងសាសនាត្រូវបានខ្មែរក្រហមមានគោលនយោបាយប្រកាន់ពូជសាសន៍ និងប្រឆាំងសាសនា។ ជនជាតិចាម វៀតណាម ថៃ ឡាវ និងជនជាតិភាគតិចដទៃទៀត ត្រូវបានរងការបៀតបៀន សម្លាប់រង្គាល និងបង្ខំឱ្យបោះបង់អត្តសញ្ញាណរបស់ពួកគេ។ ព្រះសង្ឃត្រូវបានបង្ខំឱ្យលាចាកសិក្ខាបទ វត្តអារាមត្រូវបានបំផ្លាញ ហើយអ្នកកាន់សាសនាគ្រឹស្ត និងឥស្លាមក៏ត្រូវបានបៀតបៀនដែរ។ ដំណាក់កាលទីពីរ ១៩៧៧-១៩៧៩ សំដៅលើសមាជិកបក្សនិងកម្មាភិបាលខ្មែរក្រហមផ្ទាល់ដែលជាដំណាក់កាលដ៏អាក្រក់បំផុតនៃការបោសសម្អាតផ្ទៃក្នុង។ ការភ័យខ្លាច និងការសង្ស័យបានរីករាលដាលនៅក្នុងជួរបក្សខ្លួនឯង។ អ្នកដែលត្រូវបានចោទប្រកាន់ថា មានមនោគមវិជ្ជាខុសឆ្គង ក្បត់អង្គការ ជាភ្នាក់ងារវៀតណាម ឬ ស៊ីអាយអេ ត្រូវបានចាប់ខ្លួន ធ្វើទារុណកម្ម និងសម្លាប់ចោល។ ការបោសសម្អាតនេះបានកើតឡើងជាពិសេសនៅតំបន់ភាគខាងកើត ដែលដឹកនាំដោយ សុន សេន និង ប៉ុល ពត។ កងទ័ព និងកសិករដែលមិនស្តាប់បង្គាប់ គឺជាអ្នកដែលមិនគោរពតាមបទបញ្ជា ឬបង្ហាញការតស៊ូតិចតួចបំផុត ក៏ត្រូវបានចាត់ទុកជាខ្មាំងដែរ។ មូលហេតុនៃការបង្កើត ខ្មាំង និងប្រព័ន្ធសន្តិសុខ មានដូចជា ធានាអំណាច អនុវត្តឧត្តមគតិ បង្កើតភាពភ័យខ្លាច និង រក្សាការសម្ងាត់។ ការធានាអំណាចមានន័យថា ដើម្បីរក្សាអំណាចដាច់ខាត និងលុបបំបាត់រាល់ការគំរាមកំហែងផ្ទៃក្នុង។ អនុវត្តឧត្តមគតិគឺ ដើម្បីកសាងសង្គមកុម្មុយនិស្តបរិសុទ្ធមួយដោយគ្មាន បច្ចាមិត្ត ឬឥទ្ធិពលបរទេស។ ការបង្កើតភាពភ័យខ្លាចគឺដើម្បីឱ្យប្រជាជនរស់នៅក្នុងភាពភ័យខ្លាច និងមិនហ៊ានតវ៉ា ឬប្រឆាំង។ ការរក្សាការសម្ងាត់សំដៅដល់ ការធ្វើឱ្យមនុស្សមិនហ៊ាននិយាយគ្នាទៅវិញទៅមក ព្រោះខ្លាចត្រូវបានចោទប្រកាន់។ ជាទូទៅ ប្រព័ន្ធសន្តិសុខរបស់ខ្មែរក្រហមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយប្រល័យពូជសាសន៍របស់ពួកគេ។ សរុបមក ប្រព័ន្ធសន្តិសុខរបស់ខ្មែរក្រហមមិនត្រឹមតែជាយន្តការសម្រាប់អនុវត្តគោលនយោបាយបំផ្លិចបំផ្លាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាដ៏សំខាន់មួយដែលបានកំណត់ទិសដៅអនាគតរបស់ប្រទេសកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយ។ ដូច្នេះ លទ្ធផលនៃប្រព័ន្ធសន្តិសុខដ៏ឃោរឃៅនេះគឺការស្លាប់បាត់បង់ជីវិតមនុស្សប្រមាណ ២ លាននាក់ ។ ខ្លះប៉ាន់ស្មានថាច្រើនជាងនេះ ដោយសារតែការប្រហារជីវិត ការធ្វើទារុណកម្ម ការអត់ឃ្លាន និងជំងឺ។ វាបានបន្សល់ទុកនូវរបួសផ្លូវចិត្តដ៏ជ្រៅនៅក្នុងសង្គមខ្មែរ និងជាមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់អំពីគ្រោះមហន្តរាយនៃរបបផ្តាច់ការនេះ។ វាក៏ជាផ្នែកមួយដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្រកម្ពុជាផងដែរ។